ការអាំងត្រី គឺជាវិធីចម្អិនអាហារមួយដ៏ពេញនិយម និងមានប្រវត្តិយូរលង់នៅក្នុងសង្គមខ្មែរ ជាពិសេសនៅតាមតំបន់ជនបទ។ រសជាតិឈ្ងុយឆ្ងាញ់របស់ត្រីអាំងបានធ្វើឲ្យវាក្លាយជាម្ហូបដែលមិនអាចខ្វះបាននៅតាមពិធីជប់លៀង និងការជួបជុំផ្សេងៗ។ ការអាំងត្រីអាចធ្វើឡើងដោយប្រើវិធីពីរយ៉ាងគឺ ការរុំស្លឹកចេក និងការដោតចង្កាក់ឫស្សី។ ការអាំងត្រីដោយរុំស្លឹកចេកគឺជាវិធីសាស្ត្រប្រពៃណីមួយរបស់ខ្មែរ ដែលជួយរក្សាទុកនូវក្លិនឈ្ងុយធម្មជាតិ និងរសជាតិដ៏ឈ្ងុយឆ្ងាញ់របស់ត្រី។ វិធីនេះមានលក្ខណៈសាមញ្ញ ហើយគ្រឿងផ្សំក៏មិនស្មុគស្មាញដែរ។ ការរៀបចំគ្រឿងផ្សំជ្រើសរើសត្រីស្រស់ៗដូចជាត្រីឆ្តោរ ត្រីអណ្តែង ឬត្រីរ៉ស់ ទៅលាងសម្អាតឲ្យបានស្អាតល្អ។ បន្ទាប់មកដាក់អំបិល ស្ករស និងម្សៅស៊ុប ចូលទៅប្រឡាក់ឲ្យសព្វ។ ត្រូវយកស្លឹកចេកស្រស់ទៅហាលថ្ងៃបន្តិចឲ្យវាស្រពាប់ ហើយបន្ទាប់មកហែកជាកំណាត់ធំៗ ដើម្បីងាយស្រួលរុំត្រី។ អាចរៀបចំគ្រឿងលម្អដូចជា ស្លឹកគ្រៃ ខ្ទឹមស ខ្ញី ឬម្ទេស សម្រាប់ដាក់ជាមួយត្រី។ ទឹកជ្រលក់អាចធ្វើពីទឹកត្រីកោះកុង ឬទឹកត្រីអន្លក់ផ្សេងៗ។ ដំណើរការក្នុងការអាំង យកត្រីដែលបានប្រឡាក់រួចទៅដាក់រុំជាមួយស្លឹកចេក ហើយគេអាចដាក់ស្លឹកគ្រៃ ខ្ទឹមស ឬខ្ញីនៅជាមួយត្រីដើម្បីបន្ថែមរសជាតិ និងក្លិនឈ្ងុយ។ ត្រូវរុំត្រីឲ្យជិតល្អ ហើយចងវាដោយខ្សែ ឬស្លឹកចេក។ ត្រូវរៀបចំភ្លើងធ្យូងឲ្យក្តៅល្មម រួចយកត្រីដែលបានរុំរួចទៅអាំងនៅលើភ្លើង។ យើងត្រូវត្រឡប់ត្រីឲ្យបានញឹកញាប់ ដើម្បីឲ្យវាឆ្អិនបានល្អ។ ការអាំងត្រីដោយរុំស្លឹកចេក ទាមទារពេលវេលាយូរបន្តិចដើម្បីឲ្យវាឆ្អិនដល់ខាងក្នុង។ ពេលអាំងប្រហែល ១៥ ទៅ ២០ នាទី អាចបើកស្លឹកចេកមើលបន្តិចដើម្បីពិនិត្យមើលថាត្រីឆ្អិនឬអត់។ បើឃើញថាត្រីឆ្អិនល្អហើយ អ្នកអាចយកចេញពីភ្លើងបាន។ ការបម្រើពេលត្រីឆ្អិនហើយ អាចយកមកដាក់ចាន ហើយបរិភោគជាមួយបាយ ឬបន្លែស្រស់ៗ។ ថែមទាំងគេអាចបរិភោគវាជាមួយទឹកត្រីកោះកុង ឬទឹកត្រីអន្លក់ ដើម្បីបន្ថែមរសជាតិ។ ការអាំងត្រីដោយការដោតចង្កាក់ឫស្សី គឺជាវិធីមួយដ៏ពេញនិយមដែលផ្តល់នូវរសជាតិឈ្ងុយឆ្ងាញ់ និងសភាពស្រួយល្អ។ វិធីនេះស័ក្តិសមសម្រាប់អាំងត្រីគ្រប់ប្រភេទ ទាំងត្រីតូច និងត្រីធំ។ រៀបចំចង្កាក់ឫស្សីត្រូវជ្រើសរើស ចង្កាក់ឫស្សី ដែលស្រស់ និងមិនទាន់ស្ងួតពេក ដើម្បីកុំឲ្យវាឆេះនៅពេលអាំង។ គេត្រូវចិតចុងម្ខាងនៃចង្កាក់ឫស្សីឲ្យមានសភាពស្រួចល្អ ដើម្បីងាយស្រួលដោតត្រី។ ដោតត្រី ត្រូវយកចង្កាក់ឫស្សីដែលបានរៀបចំរួចទៅដោតពីមាត់ត្រីឆ្លងកាត់ខ្លួនត្រី រហូតដល់ចុងកន្ទុយ។ គេត្រូវដោតឲ្យត្រីមានសភាពត្រង់ល្អ ដើម្បីងាយស្រួលអាំង។ បើអាំងត្រីច្រើន អាចដោតត្រីច្រើនក្បាលក្នុងចង្កាក់ឫស្សីមួយ ហើយត្រូវរៀបចំត្រីឲ្យនៅជិតគ្នា ដើម្បីឲ្យវាឆ្អិនបានល្អ។ ការអាំងត្រីត្រូវរៀបចំ ភ្លើងធ្យូង ឲ្យមានកម្ដៅក្តៅល្មម ហើយត្រូវប្រាកដថាភ្លើងមិនមានផ្សែងច្រើនពេក។ គេត្រូវយកត្រីដែលបានដោតរួចទៅអាំងនៅលើភ្លើងធ្យូង។ ថែមទាំងត្រូវត្រឡប់ត្រីឲ្យសព្វ ជាប្រចាំដើម្បីកុំឲ្យវាឆេះ ហើយត្រូវប្រាកដថាត្រីឆ្អិនទាំងសងខាង។ ការអាំងត្រីដោយរុំស្លឹកចេក និងដោតចង្កាក់ឫស្សី សុទ្ធតែជាវិធីសាស្រ្តប្រពៃណីដ៏ល្អ ប៉ុន្តែវាផ្តល់នូវលទ្ធផល និងរសជាតិខុសៗគ្នា។ ភាពខុសគ្នានៃរសជាតិការរុំស្លឹកចេកត្រីមានរសជាតិទន់ ឆ្ងាញ់ ហើយមានក្លិនឈ្ងុយពីស្លឹកចេក។ ការដោតចង្កាក់ឫស្សីត្រីមានសភាពស្រួយ មានក្លិនឈ្ងុយពីភ្លើងធ្យូង។ សំណើមការរុំស្លឹកចេកស្លឹកចេកជួយរក្សាសំណើមរបស់ត្រីឲ្យនៅល្អ។ ការដោតចង្កាក់ឫស្សីត្រីងាយនឹងស្ងួត ប្រសិនបើអាំងយូរពេក។ ភាពងាយស្រួលការរុំស្លឹកចេកងាយស្រួលរៀបចំ គ្រាន់តែរុំត្រីជាមួយស្លឹកចេកហើយអាំង។ ការដោតចង្កាក់ឫស្សីត្រូវការជំនាញក្នុងការដោតចង្កាក់ និងត្រឡប់ត្រី។ ឧបករណ៍ការដោតចង្កាក់ឫស្សីមិនត្រូវការឧបករណ៍ច្រើន គ្រាន់តែស្លឹកចេកប៉ុណ្ណោះ។ អត្ថប្រយោជន៍ការរុំស្លឹកចេកស្លឹកចេកជួយរក្សាទុកនូវក្លិនឈ្ងុយរបស់គ្រឿងផ្សំឲ្យជាប់ក្នុងសាច់ត្រី។ ស្លឹកចេកជួយការពារសាច់ត្រីកុំឲ្យជាប់ជាមួយធ្យូង ឬឆេះ។ ស្លឹកចេកជួយរក្សាសំណើមរបស់ត្រី ដែលធ្វើឲ្យសាច់ត្រីទន់ឆ្ងាញ់។ ការដោតចង្កាក់ឫស្សី ជួយឲ្យត្រីឆ្អិនលឿន និងស្រួយល្អ។ ត្រីអាំងដោយវិធីនេះមានរសជាតិប្លែក និងមានក្លិនឈ្ងុយពីភ្លើងធ្យូង។ វាងាយស្រួលត្រឡប់ត្រីពេលអាំង ដែលជួយឲ្យត្រីឆ្អិនបានល្អទាំងសងខាង។